ប្រទេសកម្ពុជា បានឆ្លងកាត់សង្រ្គាមជាច្រើនលើក ដោយសារតែភាពចលាចលនៃនយោបាយ អាណានិគម សង្រ្គាមស៊ីវិល និងជម្លោះព្រំដែន។ ដោយសារតែហេតុផលទាំងនោះ ដែលនាំឱ្យមានការខាតបង់យ៉ាងសំខាន់ទៅលើធនធានមនុស្ស និងសេដ្ឋកិច្ចនៅកម្ពុជា។ ហើយអ្វីដែលបន្សល់ទុកពីសង្គ្រាមនោះគឺ គ្រាប់មីនស្ទើពាសពេញផ្ទៃប្រទេស ដែលវាជាការគំរាមកំហែងយ៉ាងខ្លាំងដល់ប្រជាជន និងការអភិវឌ្ឍនរបស់កម្ពុជា។ ទន្ទឹមនិងនេះទីតាំងដែលដែលសម្បូរទៅដោយចម្ការមីន ភាគច្រើននៅតាមបណ្តាលខេត្តជាប់ព្រំប្រទល់ប្រទេសថៃ រួមមាន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន និងព្រះវិហារ។ តំបន់ទាំងនេះគឺជាតំបន់ដែលមានការបំពុលមីនខ្លាំងបំផុត ។ ម្យ៉ាងវិញទៀត តំបន់ទាំងនេះសុទ្ធតែជាតំបន់ប្រយុទ្ធដ៏សំខាន់កាលពីអតីតកាល ហើយត្រូវបានគេដាក់មីនយ៉ាងក្រាស់ក្រែលដោយភាគីជម្លោះទាំងអស់។ ចំណែកឯតំបន់ផ្សេងទៀត ដូចជា បណ្តោយព្រំដែនជាមួយប្រទេសឡាវ និងវៀតណាមក៏មានផងដែរ។ នៅតាមបណ្តោយព្រំដែនខ្មែរជាមួយវៀតណាម ជាតំបន់ដែលទទួលរងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងពីសង្គ្រាមវៀតណាម។ ក្រៅពីតំបន់ទាំងអស់នេះ ក៏មានច្រើនទៀតដែរ ដូចជានៅតាមទីជនបទ វាលស្រែដែលប្រជាជនធ្វើការ និងនៅតាមផ្លូវដែលកុមារដើរទៅសាលារៀន ។ ជាពិសេសនៅក្នុងតំបន់ជនបទដាច់ស្រយាល ហើយមាននៅជុំវិញប្រាសាទបុរាណ គេដាក់មីននៅជិតប្រាសាទដើម្បីការពារការលួចប្លន់។ រីឯមូលហេតុ គឺបណ្តាលមកពី ជម្លោះផ្ទៃក្នុង ជម្លោះព្រំដែន និងជម្លោះអន្តរជាតិជាដើម ទើបបង្ករឲ្យមានចំការមីន។ ជម្លោះទាំងនោះជា ជម្លោះអន្តរជាតិ គឺក្រោយសង្គ្រាមលោកលើកទីពីរសង្រ្គាមឥណ្ឌូចិនឋិតជារបស់បារាំងនៅទសវត្សរ៍ឆ្នាំ ១៩៥០។ កងទ័ពវៀតណាមខាងជើងបានដាំមីនជាលើកដំបូងនៅក្នុងប្រទេសកម្ពុជាក្នុង ឆ្នាំ ១៩៦៧។ ការដាក់គ្រាប់មីនកើតឡើងតាមរយៈសង្គ្រាមវៀតណាម និងជម្លោះជាបន្តបន្ទាប់ដែលពាក់ព័ន្ធនឹងខ្មែរក្រហម និងរបបលន់នល់ដែលគាំទ្រ ដោយសហរដ្ឋអាមេរិក។ អ្វីដែលធ្ងន់ធ្ងរបំផុតគឺក្រោយសង្រ្គាមវៀតណាមនៅចន្លោះឆ្នាំ ១៩៧០ និង ១៩៧៥ ។ បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ នៅឆ្នាំ១៩៧០ និងការឡើងកាន់អំណាចរបស់លោកសេនាប្រមុខ លន់ នល់ កម្ពុជាបានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលពេញលេញ។ វាជាជម្លោះរវាងរដ្ឋាភិបាលសាធារណរដ្ឋខ្មែរដែលគាំទ្រដោយអាមេរិក និងកម្លាំងខ្មែរក្រហមដែលគាំទ្រដោយវៀតណាមខាងជើង។ ដែលនៅពេលសហរដ្ឋអាមេរិកបានពង្រីកការទម្លាក់គ្រាប់បែករបស់ខ្លួនទៅលើតំបន់ជាច្រើនក្នុងប្រទេសកម្ពុជា។ ហេតុនេះហើយគ្រាប់បែក ចំនួន ៥៣៩,១២៩ តោនត្រូវបានទម្លាក់ដោយបន្សល់ទុកនូវយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន។ នៅក្នុងឆ្នាំ ១៩៧០ និង ១៩៧៥ នេះដែរ ខ្មែរក្រហមក៏បានប្រើប្រាស់គ្រាប់មីនផងដែរ។ ហើយក្រោយឆ្នាំ ១៩៧៩ សង្រ្គាមទ័ពព្រៃនៅតែបន្តដោយបក្សពួកទាំងអស់បានដាក់ពង្រាយគ្រាប់មីនបន្ថែមទៀត។ អស់រយៈពេលបីទស្សវត្សមកហើយ មីនត្រូវបានរាយពាសពេញផ្ទៃប្រទេស ទាំងនៅក្នុងសមរភូមិ និងតំបន់ស៊ីវិល។ នៅរដូវវស្សា ដោយសារតែទឹកភ្លៀង បានធ្វើឱ្យមីនផ្លាស់ទី ឬ កប់ទៅក្នុងដីជ្រៅ ដែលធ្វើឱ្យកាន់តែមានភាពស្មុគស្មាញដល់ការខិតខំប្រឹងប្រែងដោះមីន។ ជាលទ្ធផល គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ បានផ្តល់ផលប៉ះពាល់ទៅដល់ សង្គម និងប្រជាជនយ៉ាងខ្លាំង។ គ្រាប់មីនធ្វើឲ្យមានផលវិបាកយ៉ាងច្រើនដល់សង្គម វាបានធ្វើឲ្យសង្គមបាត់បង់ធនធានមនុស្សជាច្រើន។ រដ្ឋាភិបាលបានចំណាយទាំងពេលវេលា និង ថវិកាយ៉ាងច្រើន ដើម្បីបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ដោះមីន និងសម្អាតគ្រាប់មីនមិនទាន់ផ្ទះ។ នៅក្នុងការចំណាយទាំងនោះ ក៏មានការចំណាយក្នុងការព្យាបាលដល់អ្នកដែលបានរងគ្រោះដោយសារគ្រាប់មីនផងដែរ។ ដោយសារតែនៅប្រទេសកម្ពុជាមានចំការមីនច្រើន ធ្វើឲ្យប្រជាជនខ្មែរខ្វះដីសង់សាលារៀន មណ្ឌលសុខភាព វត្តអារាម ផ្លូវថ្នល់ ឬ ស្ពាន ធ្វើឲ្យមានភាពរាំងស្ទះដល់ការអភិវឌ្ឍ។ នៅក្នុងផលវិបានដោយសារគ្រាប់មីនក៏មានផលប៉ះពាល់ដល់វិស័យទេសចរណ៍ដែរ។ មីនដែលកប់ក្នុងដីនោះ ធ្វើឲ្យប្រជាជន គ្មានដីសម្រាប់ធ្វើស្រែចំការ ខ្វះដីសម្រាប់សង់លំនៅឋាន និង ប្រកបអាជីវកម្ម ធ្វើឱ្យជីវភាពក្រីក្រ។ គ្រាប់មីនមិនទាន់ផ្ទុះ អាចបង្ករឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត មានផលបោះះពាល់ដល់សុខភាព និង គ្មានសុវត្ថិភាពក្នុងការរស់នៅ មានដំបៅផ្លូវចិត្ត។ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានបន្តបង្កការប៉ះពាល់ដល់ប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍ ដែលមកដល់ពេលបច្ចុប្បន្ន មានជនរងគ្រោះសរុបចំនួន ៦៥,០៦៧ នាក់ ។ ក្នុងចំណោមនោះ ៧៩% រងគ្រោះដោយសារមីន និង ២១% រងគ្រោះដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម។ នៅក្នុង១៩៩៦ ដែលជាឆ្នាំមានជនរងគ្រោះច្រើនបំផុត មានអ្នករងរបួស និងស្លាប់ជាង ៤,៣០០ នាក់។ ប៉ុន្តែក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយសារកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម ចំនួននេះបានធ្លាក់ចុះមកត្រឹម តិចជាង ១០០ នាក់ក្នុងមួយឆ្នាំ ។